សុភាសិត "ឮផ្គរ កុំអាលចាក់ទឹកចោល" គឺជាពាក្យប្រៀបធៀបមួយដ៏មានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរ ដែលផ្ដល់ជាដំបូន្មានដ៏មានតម្លៃក្នុងការរស់នៅ។ ផ្គរ ជាបាតុភូតធម្មជាតិដែលកើតឡើងនៅលើលំហជាការ ប៉ះទង្គិចរវាងប៉ូលដក និងប៉ូលបូកនៃចរន្តហើយបង្កើតបានជាពន្លឺព្រាកៗនិងសំឡេងក្រាំងៗ។ កុំអាលចាក់ទឹកចោល សំដៅលើការរក្សាទឹកទុកដែលយើងទុកសម្រាប់ប្រើប្រាស់ ដូចជាទឹកផឹក ទឹកសម្រាប់ស្រោចដំណាំ ឬទឹកសម្រាប់លាងសម្អាតជាដើម។ ការចាក់ទឹកចោលភ្លាមៗដោយគ្រាន់តែឮផ្គរលាន់ គឺបង្ហាញពីការប្រញាប់ប្រញាល់ធ្វើសកម្មភាពដោយមិនបានគិតគូរវែងឆ្ងាយ។ សុភាសិត "ឮផ្គរ កុំអាលចាក់ទឹកចោល" គឺចង់សំដៅថាមិនមែនរាល់ពេលដែលឮសូរផ្គរគឺមានភ្លៀង នោះទេតែជួនកាល ក៏អត់មានភ្លៀងដែរហេតុនេះកុំអាលស្តារទឹកពាងឬចាក់ទឹកក្នុងពាងចោលគួរចាំ មើលស្ថានការណ៍ចុងក្រោយសិនសឹមសម្រេចចិត្តក៏មិនទាន់ហួសពេលដែរ។ ដូច្នេះ អត្ថន័យត្រង់នៃសុភាសិតនេះគឺថា កុំប្រញាប់ប្រញាល់ចាក់ទឹកចោលដែលយើងមាន ឬបានត្រៀមទុក ត្រឹមតែដោយសារតែមានផ្គរដែលអាចនិងមានភ្លៀង ។ រីឯន័យធៀបគឺចង់សំដៅថា រាល់ពាក្យសម្តីនានា ឬការសន្ទនាដោយផលប្រយោជន៍ក្តីមិនគួរណាឆាប់ជឿឬឈ្លក់វង្វេងពេកទេ ត្រូវ ថ្លឹងថ្លែងពីផលប៉ះពាល់និងគោលបំណងរបស់បុគ្គលនោះឲ្យបានច្បាស់សិន។ សុភាសិតនេះមានអត្ថន័យធៀបយ៉ាងទូលំទូលាយ ដែលអាចអនុវត្តបានក្នុងស្ថានភាពផ្សេងៗនៃជីវិត។ កុំប្រញាប់ប្រញាល់សន្និដ្ឋាន ឬសម្រេចចិត្តភ្លាមៗ ព្រោះរឿងខ្លះ គ្រាន់តែធ្វើអោយយើងមានអារម្មណ៍បារម្ភ ឬរីករាយតែប៉ុណ្ណោះ។ សុភាសិតនេះបង្រៀនយើងកុំឲ្យប្រញាប់ជឿជាក់ ឬធ្វើការសម្រេចចិត្តភ្លាមៗ ដោយគ្រាន់តែផ្អែកលើការស្មាន ឬព័ត៌មានមិនច្បាស់លាស់ យើងត្រូវរង់ចាំមើលការវិវត្តន៍ជាក់ស្តែងសិន។ យើងត្រូវមានការប្រុងប្រយ័ត្ន និងការគិតគូរវែងឆ្ងាយ មុននឹងធ្វើសកម្មភាពអ្វីមួយ ហើយត្រូវពិចារណាឲ្យបានល្អិតល្អន់ ថ្លឹងថ្លែងពីផលចំណេញ និងផលខាត។ ការចាក់ទឹកចោលដោយមិនបានគិត អាចធ្វើឲ្យយើងខ្វះទឹកប្រើប្រាស់នៅពេលចាំបាច់ ដូចគ្នានឹងការសម្រេចចិត្តខុសដោយប្រញាប់ដែរ។ កុំបោះបង់ឱកាស ឬរបស់ដែលមានស្រាប់ក្នុងជីវិត យើងអាចនឹងប្រឈមមុខនឹងបញ្ហាផ្សេងៗ ក្នុងករណីដែលមានរឿងកើតឡើងជាយថាហេតុ។ ពេលខ្លះមានការល្បួងឲ្យបោះបង់អ្វីដែលយើងមានស្រាប់ ដើម្បីដេញតាមអ្វីដែលមើលទៅហាក់ដូចជាល្អប្រសើរជាង។ សុភាសិតនេះដាស់តឿនយើងឲ្យប្រយ័ត្ន កុំបោះបង់អ្វីដែលយើងមានតម្លៃក្នុងដៃ ត្រឹមតែដោយសារតែមានការសន្យា ឬសញ្ញាណាមួយដែលមិនទាន់ច្បាស់លាស់។ ការអត់ធ្មត់ គឺជាកត្តាសំខាន់ក្នុងការទទួលបានលទ្ធផលល្អ ដូចជាការរង់ចាំមើលថាភ្លៀងពិតជាធ្លាក់មែនឬអត់ មុននឹងចាក់ទឹកចោល។ ក្នុងជីវិតការងារ ឬអាជីវកម្មក៏ដូចគ្នា យើងមិនគួរប្រញាប់ប្រញាល់បោះបង់គម្រោងណាមួយ ដោយគ្រាន់តែឮដំណឹងមិនល្អបន្តិចបន្តួចនោះទេ។ ការធ្វើសកម្មភាពដោយមិនបានគិតគូរច្បាស់លាស់ អាចនឹងនាំមកនូវការសោកស្តាយនៅពេលក្រោយ។ ក្នុងករណី យើងចាក់ទឹកចោលហើយភ្លៀងបែរជាមិនធ្លាក់ យើងនឹងមិនមានទឹកប្រើប្រាស់ ដូចគ្នានេះដែរ ការសម្រេចចិត្តខុសអាចនាំឲ្យយើងបាត់បង់ឱកាស ឬធ្លាក់ក្នុងស្ថានភាពលំបាកផងដែរ។ ក្នុងការធ្វើអាជីវកម្ម ពេលឮដំណឹងថាទីផ្សារអាចនឹងប្រែប្រួល ឬមានដៃគូប្រកួតប្រជែងថ្មី កុំអាលប្រញាប់បិទអាជីវកម្ម ឬបោះបង់ផលិតផលដែលមានស្រាប់ យើងត្រូវសិក្សាឲ្យច្បាស់លាស់ និងរៀបចំយុទ្ធសាស្ត្រទប់ទល់។ ពេលឮដំណឹងថាទីផ្សារអាចនឹងប្រែប្រួល ឬមានដៃគូប្រកួតប្រជែងថ្មី កុំអាលប្រញាប់បិទអាជីវកម្ម ឬបោះបង់ផលិតផលដែលមានស្រាប់។ ត្រូវសិក្សាឲ្យច្បាស់លាស់ និងរៀបចំយុទ្ធសាស្ត្រទប់ទល់។ ក្នុងការងារ ពេលឮដំណឹងថាអាចនឹងមានការដំឡើងតំណែង ឬផ្លាស់ប្តូរការងារ កុំអាលប្រញាប់លាឈប់ពីការងារបច្ចុប្បន្នដែលមានស្ថិរភាព ត្រូវប្រាកដថាឱកាសថ្មីនោះពិតជាល្អ និងមានភាពច្បាស់លាស់។ ក្នុងទំនាក់ទំនង ពេលឮពាក្យចចាមអារ៉ាមមិនល្អអំពីមិត្តភក្តិ ឬដៃគូ កុំអាលប្រញាប់កាត់ផ្តាច់ទំនាក់ទំនង យើងគួរស្វែងយល់ការពិតឲ្យបានច្បាស់លាស់ជាមុនសិន។ ក្នុងការវិនិយោគ ពេលឮដំណឹងថាទីផ្សារមូលបត្រអាចនឹងធ្លាក់ចុះ កុំអាលប្រញាប់លក់ភាគហ៊ុនទាំងអស់ចោល គួរពិគ្រោះជាមួយអ្នកជំនាញ និងសិក្សាពីស្ថានភាពទីផ្សារឲ្យបានល្អិតល្អន់។ សុភាសិត "ឮផ្គរ កុំអាលចាក់ទឹកចោល" គឺជាមេរៀនជីវិតដ៏សំខាន់ ដែលបង្រៀនយើងឲ្យមាន ភាពអត់ធ្មត់ គិតគូរវែងឆ្ងាយ ប្រុងប្រយ័ត្ន មិនប្រញាប់ប្រញាល់សន្និដ្ឋាន មិនងាយជឿដំណឹងដែលមិនច្បាស់លាស់ និងមិនបោះបង់ចោលនូវអ្វីដែលខ្លួនមានដោយគ្មានការពិចារណាគ្រប់គ្រាន់។ វាជាការដាស់តឿនឲ្យយើងរស់នៅដោយមានបញ្ញា និងភាពប៉ិនប្រសប់ ដើម្បីជៀសវាងកំហុសឆ្គង និងការសោកស្តាយនាពេលអនាគត។